ដំណើរការនៃផលិតកម្មវីដេអូដែលកើតចេញពីការផ្គុំរូបភាព គឺជាសិល្បៈច្នៃប្រឌិតដ៏អស្ចារ្យមួយដែលគ្រប់គ្នាអាចរៀនសូត្របាន។ ជំហានដំបូងបង្អស់គឺត្រូវកំណត់សាច់រឿងឱ្យមានលក្ខណៈទាក់ទាញដើម្បីឱ្យទស្សនិកជនចាប់អារម្មណ៍តាំងពីវិនាទីដំបូង។ សកម្មភាពនៃតួអង្គនីមួយៗត្រូវរៀបចំឡើងដោយភាពផ្ចិតផ្ចង់បំផុតដើម្បីឱ្យមើលទៅមានចលនារស់រវើក ដូចមនុស្សពិត។ រាល់វត្ថុដែលយកមកប្រើប្រាស់ក្នុងប្លង់ថតរូបគួរតែត្រូវបានជ្រើសរើសឱ្យសមស្របទៅនឹងបរិយាកាសនៃសាច់រឿងទាំងមូល។ លទ្ធផលចុងក្រោយនៃស្នាដៃនេះនឹងបង្ហាញពីសមត្ថភាព និង ទេពកោសល្យពិតប្រាកដរបស់អ្នកផលិតម្នាក់ៗ។ គំនិតប្លែកៗគឺជាចំណុចចាប់ផ្តើមដែលធ្វើឱ្យវីដេអូរបស់អ្នកមានលក្ខណៈពិសេសដាច់គេពីអ្នកដទៃ។ រឿងរ៉ាវដែលល្អត្រូវតែមានការរៀបចំទុកជាមុននូវប្លង់នីមួយៗឱ្យបានត្រឹមត្រូវតាមលំដាប់លំដោយនៃព្រឹត្តិការណ៍។ តួអង្គដែលធ្វើពីដីឥដ្ឋ ឬ របស់លេងអាចក្លាយជាតួឯកដ៏មានឥទ្ធិពលប្រសិនបើយើងចេះច្នៃប្រឌិតឱ្យបានល្អ។ ការប្រើប្រាស់សម្ភារៈសាមញ្ញៗជុំវិញខ្លួនមកបង្កើតជាសាច់រឿងគឺជាវិធីសាស្ត្រដ៏វៃឆ្លាតបំផុតសម្រាប់អ្នកទើបចាប់ផ្តើម។ សេណារីយ៉ូដែលច្បាស់លាស់នឹងជួយឱ្យអ្នកថតរូបមិនមានភាពស្រពេចស្រពិលក្នុងអំឡុងពេលបំពេញការងារ។ ពិភាក្សាអំពីសេណារីយ៉ូជួយឱ្យយល់ដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯង ហើយ អាចកែតម្រូវបានភ្លាមៗនៅនឹងកន្លែងតែម្តង។ រាល់ការផ្លាស់ប្តូរទីតាំងវត្ថុត្រូវធ្វើឡើងក្នុងចម្ងាយមួយដ៏សមស្របដើម្បីកុំឱ្យចលនាមានភាពរអាក់រអួល។ ពណ៌នៃវត្ថុដែលប្រើប្រាស់ក្នុងប្លង់គួរតែមានតុល្យភាពជាមួយគ្នាដើម្បីជួយលើកសម្រស់នៃរូបភាពទាំងមូល។ ការបន្ថែមសម្លេងបញ្ចូលទៅក្នុងសកម្មភាពនីមួយៗនឹងធ្វើឱ្យវីដេអូមានភាពរស់រវើក និង មានន័យខ្លឹមសារ។ បទពិសោធន៍ថ្មីៗនឹងកើតមានជានិច្ចនៅពេលដែលយើងសាកល្បងអនុវត្តនូវបច្ចេកទេសប្លែកៗដែលមិនធ្លាប់ធ្វើ។ ភាពអត់ធ្មត់គឺជាកត្តាសំខាន់បំផុតដែលអ្នកថតរូបបែបនេះមិនអាចខ្វះបានឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។ រាល់រូបភាពមួយសន្លឹកដែលបានថតរួចគឺជាលទ្ធផលនៃការផ្ដោតអារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលយូរ។ ចិត្តដែលស្ងប់នឹងជួយឱ្យយើងអាចរៀបចំតួអង្គឱ្យមានចលនាបានយ៉ាងរលូនល្អបំផុតដោយមិនមានការខុសឆ្គង។ ពេលវេលារាប់ម៉ោងដែលបានចំណាយទៅលើការថតរូបភាពនឹងផ្តល់មកវិញនូវវីដេអូដ៏ល្អឥតខ្ចោះមួយ។ សកម្មភាពដែលលឿនពេក ឬ យឺតពេកអាចកើតឡើងបានប្រសិនបើយើងខ្វះការប្រុងប្រយ័ត្នលើព័ត៌មានលម្អិត។ មនសិការវិជ្ជាជីវៈនឹងជម្រុញឱ្យយើងព្យាយាមធ្វើការងារឱ្យបានល្អបំផុតទោះបីជាត្រូវចំណាយកម្លាំងច្រើន។ ភាពហ្មត់ចត់លើការសម្អាតស្នាមមេដៃនៅលើតួអង្គមុនពេលចុចថតគឺជាកិច្ចការដែលត្រូវធ្វើជានិច្ច។ រាល់កំហុសតូចតាចដែលកើតឡើងអាចនាំឱ្យយើងត្រូវចាប់ផ្តើមថតសារជាថ្មីតាំងពីដំបូងមកវិញ។ បុគ្គលដែលជោគជ័យក្នុងអាជីពនេះតែងតែមានការតាំងចិត្តខ្ពស់បំផុតក្នុងការជម្នះរាល់ឧបសគ្គបច្ចេកទេស។ ស៊ុមរូបភាពនីមួយៗត្រូវតែមានភាពឯកភាពគ្នាទៅលើទីតាំង និង បរិយាកាសជុំវិញជាដាច់ខាត។ ការគ្រប់គ្រងអារម្មណ៍មិនឱ្យឆេវឆាវនៅពេលដែលតួអង្គដួលរលំគឺជាមេរៀនដ៏ល្អមួយសម្រាប់ការងារនេះ។ ជំហាននីមួយៗនៃដំណើរការផលិតត្រូវធ្វើឡើងដោយភាពជឿជាក់ និង មានផែនការត្រឹមត្រូវបំផុត។ ភាពផ្ចិតផ្ចង់ទៅលើរាល់វិនាទីនៃវីដេអូនឹងធ្វើឱ្យស្នាដៃរបស់អ្នកក្លាយជាឯកសារយោងដ៏មានតម្លៃ។ ម្ចាស់ស្នាដៃត្រូវចេះពិនិត្យមើលរូបភាពដែលបានថតរួចឡើងវិញជាប្រចាំដើម្បីរក្សាស្តង់ដារគុណភាព។ ការមិនប្រញាប់ប្រញាល់ក្នុងពេលរំកិលវត្ថុនឹងជួយឱ្យចលនានៃវីដេអូមានភាពធម្មជាតិបំផុត។ រាល់ការលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីសម្រេចគម្រោងនេះគឺជាការវិនិយោគលើចំណេះដឹងយ៉ាងពិតប្រាកដ។ ភ្នែកដែលវៃឆ្លាតនឹងមើលឃើញនូវចំណុចខ្វះខាតភ្លាមៗមុនពេលដែលកាមេរ៉ាចាប់យកជារូបភាព។ ភាពម៉ត់ចត់លើការរៀបចំផ្ទៃខាងក្រោយឱ្យនៅនឹងថ្កល់នឹងជួយឱ្យអ្នកទស្សនាផ្ដោតលើតួអង្គសំខាន់។ ការរក្សានូវភាពស្រស់ស្រាយនៃចិត្តក្នុងអំឡុងពេលធ្វើការងារយូរម៉ោងគឺជាគន្លឹះនៃភាពជោគជ័យ។ ស្នាដៃដែលល្អបំផុតតែងតែចេញពីអ្នកដែលមានការអត់ធ្មត់ខ្ពស់ និង មានក្តីស្រលាញ់ពិតប្រាកដ។ ជើងទម្រកាមេរ៉ាត្រូវតែត្រូវបានដាក់នៅលើផ្ទៃដែលរឹងមាំបំផុតដើម្បីការពារការញ័ររង្គើនៃរូបភាព។ ឧបករណ៍ទប់លំនឹងនេះគឺជាបេះដូងនៃផលិតកម្មដែលធានានូវភាពរលូននៃស៊ុមរូបភាពនីមួយៗ។ រាល់ការប៉ះពាល់ទៅលើកាមេរ៉ាដោយអចេតនាអាចនាំឱ្យមុំថតមានការប្រែប្រួល និង ខូចខាតសាច់រឿង។ ការប្រើប្រាស់ស្កុតសម្រាប់បិទភ្ជាប់ជើងទម្រទៅនឹងឥដ្ឋគឺជាបច្ចេកទេសដ៏សាមញ្ញតែមានប្រសិទ្ធភាព។ មុំនៃកាមេរ៉ាដែលថេរនឹងជួយឱ្យការកាត់តរូបភាពមានភាពងាយស្រួល និង ឆាប់រហ័សបំផុត។ សោភ័ណភាពនៃវីដេអូនឹងត្រូវបានបំផ្លាញប្រសិនបើកាមេរ៉ាមិនមានលំនឹងត្រឹមត្រូវតាមបច្ចេកទេស។ ការជ្រើសរើសជើងទម្រដែលមានទម្ងន់ធ្ងន់ល្មមនឹងជួយការពារការរំកិលដោយសារកម្លាំងខ្យល់ផ្សេងៗ។ រាល់សោភ័ណភាពដែលចង់បានត្រូវតែឆ្លងកាត់ការដំឡើងឧបករណ៍កាមេរ៉ាឱ្យបានត្រឹមត្រូវជាមុន។ ការត្រួតពិនិត្យរាល់គ្រាប់ចងជាប់នៃជើងទម្រគឺជាកិច្ចការដំបូងដែលត្រូវធ្វើមុនពេលចាប់ផ្តើម។ ទីតាំងកាមេរ៉ាដែលមិនផ្លាស់ប្តូរនឹងបង្កើតបានជាទិដ្ឋភាពដែលមើលទៅមានលក្ខណៈវិជ្ជាជីវៈខ្ពស់។ ពន្លឺសិប្បនិម្មិតគឺជាជម្រើសដ៏ល្អបំផុតដើម្បីរក្សាភាពថេរនៃពណ៌រូបភាពតាំងពីដើមដល់ចប់។ បង្អួចគ្រប់កន្លែងគួរតែត្រូវបានបិទបាំងឱ្យជិតដើម្បីកុំឱ្យពន្លឺធម្មជាតិមករំខានដល់ប្លង់ថត។ ការប្រើប្រាស់អំពូលភ្លើងដែលមានកម្រិតកម្តៅពណ៌ស្មើគ្នានឹងជួយឱ្យរូបភាពមានភាពប្រទាក់ក្រឡាគ្នា។ ស្រមោលដែលមិនចាំបាច់គួរតែត្រូវបានកាត់បន្ថយតាមរយៈការរៀបចំទីតាំងអំពូលឱ្យបានសមស្រប។ រាល់ការថតរូបត្រូវតែប្រាកដថាគ្មានការប្រែប្រួលនៃពន្លឺឡើយដើម្បីជៀសវាងការញ័រក្នុងវីដេអូ។ ការប្រើប្រាស់ក្រដាសពណ៌សដើម្បីជះពន្លឺនឹងជួយឱ្យផ្ទៃមុខតួអង្គមានភាពភ្លឺថ្លា និង ស្រស់ស្អាត។ ឧបករណ៍បញ្ជាពន្លឺនឹងអនុញ្ញាតឱ្យយើងបង្កើតបរិយាកាសប្លែកៗទៅតាមតម្រូវការនៃសាច់រឿង។ ការរក្សាចម្ងាយរវាងភ្លើង និង វត្ថុដែលត្រូវថតឱ្យនៅដដែលគឺជាចំណុចសំខាន់នៃបច្ចេកទេសនេះ។ ប្រភពនៃពន្លឺ និង ស្រមោលគឺជាអ្នកកំណត់អារម្មណ៍របស់អ្នកទស្សនាឱ្យជឿជាក់លើសាច់រឿង។ ការផ្ដោតលើការគ្រប់គ្រងប្រព័ន្ធភ្លើងឱ្យបានល្អនឹងជួយកាត់បន្ថយពេលវេលានៃការកែពណ៌នៅចុងក្រោយ។ ល្បឿននៃចលនាត្រូវបានកំណត់ដោយចំនួនរូបភាពដែលយើងបានថតដាក់បញ្ចូលគ្នាក្នុងមួយវិនាទី។ ចំនួនរូបភាពដប់ពីរក្នុងមួយវិនាទីគឺជាកម្រិតមធ្យមដែលផ្តល់នូវចលនាមានភាពរលូនសមរម្យ។ ការចង់បានចលនាដែលយឺត និង ហ្មត់ចត់ទាមទារឱ្យយើងត្រូវថតរូបភាពឱ្យបានកាន់តែច្រើន។ អត្រាហ្វ្រេមដែលខ្ពស់នឹងធ្វើឱ្យវីដេអូមើលទៅមានលក្ខណៈពិតៗដូចជាការថតវីដេអូផ្ទាល់។ រាល់ការគណនាចំនួនរូបភាពត្រូវធ្វើឱ្យស្របទៅនឹងរយៈពេលនៃតន្ត្រីដែលចង់ដាក់បញ្ចូល។ បច្ចេកទេសថតរូបភាពដដែលពីរដងសម្រាប់ហ្វ្រេមនីមួយៗអាចជួយសន្សំសំចៃកម្លាំងពលកម្មបានខ្លះ។ ភាពខុសគ្នារវាងការថតតិច និង ការថតច្រើននឹងបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងគុណភាពវីដេអូ។ ការកំណត់អត្រាហ្វ្រេមទុកជាមុននឹងជួយឱ្យអ្នកដឹកនាំរឿងអាចរៀបចំសកម្មភាពបានត្រឹមត្រូវ។ រាល់ចលនារបស់តួអង្គត្រូវតែមានភាពសមាមាត្រទៅនឹងចំនួនរូបភាពដែលបានគ្រោងទុកជានិច្ច។ ការយល់ដឹងអំពីទំនាក់ទំនងរវាងពេលវេលា និង រូបភាពគឺជាចំណេះដឹងមូលដ្ឋានដែលសំខាន់បំផុត។ កាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់គឺជាឧបករណ៍ចម្បងដែលជួយឱ្យរូបភាពមានភាពច្បាស់ត្រជាក់ភ្នែក។ កាតអង្គចងចាំ ដែលមានល្បឿនលឿននឹងជួយឱ្យការរក្សាទុកទិន្នន័យរូបភាពរាប់ពាន់សន្លឹកមានភាពរលូន។ កុំព្យូទ័រដែលប្រើប្រាស់សម្រាប់កាត់តត្រូវតែមានសមត្ថភាពខ្ពស់ដើម្បីដំណើរការឯកសារធំៗបាន។ ការប្រើប្រាស់កម្មវិធីជំនាញសម្រាប់ផលិតវីដេអូប្រភេទនេះនឹងជួយសម្រួលការងារបានយ៉ាងច្រើន។ ឧបករណ៍បញ្ជាពីចម្ងាយគឺជាជំនួយការដ៏ល្អដើម្បីជៀសវាងការប៉ះពាល់ផ្ទាល់ទៅលើតួកាមេរ៉ា។ អាគុយបម្រុង និង ខ្សែសាកគឺជាអ្វីដែលមិនត្រូវភ្លេចឡើយដើម្បីការពារការដាច់ចរន្តអគ្គិសនី។ តុថតរូបដែលមានភាពរឹងមាំនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់រៀបចំទីតាំងសាច់រឿង។ សម្ភារៈតុបតែងប្លង់ដូចជាក្រដាសពណ៌ ឬ ក្រណាត់នឹងជួយបង្កើនសោភ័ណភាពនៃវីដេអូ។ ការប្រើប្រាស់ជក់សម្រាប់សម្អាតធូលីគឺជាការងារដែលត្រូវធ្វើរាល់ពេលមុននឹងចុចថតរូប។ រាល់ឧបករណ៍ទាំងអស់ត្រូវតែត្រូវបានត្រួតពិនិត្យឱ្យបានសព្វគ្រប់មុនពេលចាប់ផ្តើមការងារពិតប្រាកដ។ ផែនការដែលហ្មត់ចត់គឺជាកត្តាសម្រេចជោគជ័យនៃគម្រោងផលិតវីដេអូដែលមានភាពស្មុគស្មាញ។ ការយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិតតូចៗនឹងជួយលើកកម្ពស់គុណតម្លៃនៃស្នាដៃសិល្បៈ។ សុខភាពរបស់អ្នកផលិតក៏ជាចំណុចសំខាន់ដែលត្រូវថែរក្សាដើម្បីឱ្យមានកម្លាំងបន្តការងារយូរអង្វែង។ ការរៀនសូត្រពីកំហុសដែលបានកើតឡើងនឹងក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ពេលអនាគត។ សាមគ្គីភាពក្នុងក្រុមការងារនឹងជួយឱ្យគំនិតច្នៃប្រឌិតកាន់តែមានភាពរីកចម្រើន និង ទូលំទូលាយ។ ការរក្សានូវតុល្យភាពរវាងបច្ចេកវិទ្យា និង គំនិតច្នៃប្រឌិតនឹងបង្កើតបានជាស្នាដៃដ៏អស្ចារ្យ។ រាល់ការផ្តល់យោបល់ពីអ្នកជុំវិញខ្លួនគឺជាធាតុផ្សំដ៏ល្អសម្រាប់ការកែលម្អគុណភាពវីដេអូ។ ការប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពនឹងជួយឱ្យការផលិតសម្រេចបានតាមការគ្រោងទុក។ ចំណេះដឹងផ្នែកសិល្បៈ និង បច្ចេកទេសត្រូវតែដើរទន្ទឹមគ្នាដើម្បីទទួលបានលទ្ធផលដែលល្អបំផុត។ ក្តីស្រលាញ់ចំពោះការងារដែលកំពុងធ្វើគឺជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុតក្នុងផលិតកម្មសិល្បៈ។ តន្ត្រី និង សម្លេងសិប្បនិម្មិតនឹងជួយបិទបាំងនូវរាល់ចន្លោះប្រហោងនៃសកម្មភាពក្នុងវីដេអូ។ ការត្រួតពិនិត្យចុងក្រោយលើគុណភាពរូបភាព និង សម្លេងគឺជាជំហានដែលមិនត្រូវរំលងឡើយ។ សេចក្តីព្យាយាមដែលមិនបោះបង់នឹងនាំឱ្យយើងក្លាយជាអ្នកជំនាញម្នាក់ក្នុងវិស័យដ៏កម្រនេះ។ មោទនភាពចំពោះស្នាដៃដែលបានបង្កើតឡើងដោយផ្ទាល់ដៃគឺជាការលើកទឹកចិត្តដ៏ធំធេងបំផុត។ ការចែករំលែកចំណេះដឹងនេះទៅកាន់យុវជនជំនាន់ក្រោយគឺជាការរួមចំណែកអភិវឌ្ឍសង្គមជាតិ។ លទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងនឹងក្លាយជាសក្ខីភាពនៃភាពជោគជ័យរបស់អ្នកគ្រប់រូប។ សូមឱ្យរាល់ការលះបង់ និង ការផ្ដោតអារម្មណ៍របស់អ្នកនាំមកនូវស្នាដៃដ៏ត្រចះត្រចង់បំផុត។ ការបន្តអភិវឌ្ឍសមត្ថភាពជានិច្ចគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាទំនើប។ ដំណើរការនៃការផលិតវីដេអូមានចលនានឹងនាំអ្នកទៅកាន់ពិភពនៃសិល្បៈដែលគ្មានដែនកំណត់ឡើយ។